នៅក្នុងទំនាក់ទំនងមានច្រើនប្រភេទ មានដូចជាទំនាក់ទំនងបែបបងប្អូន សាច់ញាតិ មិត្តភក្តិ និងទំនាក់ទំនងបែបគូរស្នេហ៍ជាដើម។ ជុំវិញទំនាក់ទំនងទាំងនេះសុទ្ធសឹងតែកើតឡើងរវាងមនុស្សពីរនាក់ឡើងទៅ ហើយស្គាល់គ្នាទៅវិញទៅមកទើបអាចបង្កើតទំនាក់ទំនងបាន។ ជាពិសេសនោះគឺទំនាក់ទំនងបែបស្នេហាឬក៏អាចហៅបានថាគូរស្នេហ៍ ដែលកើតឡើងពីមនុស្សពីរនាក់។ នៅក្នុងចំណងទំនាក់ទំនងនេះផងដែរ បានផ្តើមឡើងពីចិត្តដែលស្រលាញ់ អាណិត និងគោរពគ្នាទៅវិញទៅមក។ ដើម្បីឱ្យចំណងគូរស្នេហ៍ស្ថិតស្ថេរបានគង់វង្សយូរអង្វែង សាមីខ្លួនទាំងសងខាងគប្បីមានការគោរពគ្នា ចេះអត់ឳនឱ្យគ្នា យោគយល់អធ្យាស្រ័យ។ នៅពេលដែលគូរស្នេហ៍ស្រលាញ់គ្នាហើយបុគ្គលខ្លះមានចិត្តប្រចណ្ឌគ្នា ហើយរឿងខ្លះគ្នាកើតឡើងដោយការមិនគោរពសិទ្ធឯកជនគ្នា។ បុគ្គលម្នាក់ៗតែងតែមានរឿងមិនថាតិច ឬច្រើនទេគឺចង់រក្សាសិទ្ធឯកជនខ្លះ ព្រោះមានរឿងមួយចំនួនវាជាសិទ្ធបុគ្គលដែលមិនទាក់ទង និងដៃម្ខាងទៀត ឬក៏ចំណងគូរស្នេហ៍នោះទេ។ នៅពេលដែលដៃគូរម្ខាងៗមានការគោរពឯកជនភាពរវាងគ្នាទៅវិញទៅមក ធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានការគោរពសិទ្ធ និងឱ្យតម្លៃគ្នា។ ទង្វើដែលទាក់ទងនឹងឯកជនភាពមានដូចជា ការឆែកមើលទូរស័ព្ទរបស់ដៃគូរ វាជាទង្វើដែលមិនសមរម្យ ព្រោះលួចមើលរបស់គេដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ ការសួរនាំរឿងផ្ទាល់ខ្លួនគេច្រើនពេក ជាពិសេសរឿងដែលគេបានលាក់ជាឯកជន គឺជាទង្វើមួយដែល មិនគួរសម ហើយអាចបង្ក ភាពឆ្គាំឆ្គង ឬមិនស្រួលចិត្ត ដល់អ្នកដទៃ។ ចំណែកឯការរៀបចំខ្លួនឱ្យសមរម្យរបស់គូរស្នេហ៍នោះគឺ ត្រូវមានការរៀបចំអាកប្បកិរិយាឱ្យបានត្រឹមត្រូវមានដូចជា ការនិយាយស្តី មានពាក្យសមសួន មិនប្រើពាក្យជេឬពាក្យមិនសមគួរឡើយ។ អ្វីដែលពិសេសទៀតនោះគឺការសម្អាតខ្លួនប្រាណឱ្យបានស្អាត អនាម័យឱ្យបានត្រឹមត្រូវ ព្រោះយើងម្នាក់ៗសុទ្ធសឹងតែចង់នៅក្បែរអ្នកដែលមានអនាម័យល្អ មានក្លិនក្រអូប មើលមកមានការរៀបចំខ្លួនបានត្រឹមត្រូវ។ ប្រាកដណាស់ក្នុងទំនាក់ទំនងអាចនឹងមានការប្រែប្រួលមិនស្ថិតស្ថេររហូតនោះទេ ដូចនេះការរៀបចំខ្លួន និងទង្វើបន្តិចបន្តួចក្តីដែលបង្ហាញពីការយកចិត្តទុកដាក់ពិតជាមានសារៈសំខាន់ណាស់ទៅលើដៃគូរស្នេហា។ យ៉ាងណាកីដោយមិនថាទំនាក់ទំនងទើបតែចាប់ផ្តើមឬក៏យូរហើយក្តី ដៃគូរត្រូវមានការជួយគ្នាទៅវិញទៅមក ពេលមានឧបសគ្គត្រូវចេះជួយគ្នារិះរកវិធីដោះស្រាយមិនមែនមានបញ្ហារត់គេចរកតែរួចខ្លួននោះទេ។ ចំណុចពិសេសមួយទៀតសម្រាប់គូរស្នេហ៍នោះគឺការគោរពប្រពៃណីទំនៀមទម្លាប់ខ្មែរ ត្រូវដឹងពីតួនាទីនិងអ្វីដែលមិនគួរធ្វើនិងអ្វីត្រូវធ្វើ។ មួយវិញទៀតនោះគឺ ការប្រើហិង្សាក៏ត្រូវបានគេចាត់ទុកជាទង្វើមិនគួរគប្បីប្រើនោះទេ ទាំងហិង្សាផ្លូវចិត្តនិងផ្លូវកាយ។ អំពើហិង្សានេះត្រូវបានគេចាត់ទុកជាទង្វើខុសច្បាប់ ហើយបច្ចុប្បន្ននៅប្រទេសកម្ពុជាគឺមានការលុបបំបាត់អំពើទាំងនេះ។ បើកាលណានៅក្នុងទំនាក់ទំនងស្នេហាក្តីបើមានហិង្សាគឺធ្វើឱ្យជនរងគ្រោះរបួសផ្លូវកាយឬក៏ផ្លូវចិត្តនោះនិងប្រឈមមុខច្បាប់។ បើយើងនិយាយដល់គូរស្នេហ៍ដែលនៅឆ្ងាយពីគ្នា ការរៀបចំខ្លួនដែលល្អនោះគឺចេះមើលថែខ្លួនឯងកុំឱ្យដៃគូរបារម្ភ និងចេះសួរនាំពីដៃគូរម្ខាងទៀតពីសុខទុក្ខ អំពីសុខភាពនិងផ្លូវចិត្ត ដើម្បីបង្ហាញពីការយកទុកដាក់និងការព្រួយបារម្ភពីគ្នា។ នៅពេលដែលឃើញដៃគូរមានទុក្ខដូចជា ទុក្ខផ្លូវកាយ ការឈឺស្កាត់នានាយើងត្រូវជួយមើលថែតាមដែលអាចធ្វើទៅបាន។ ក្រៅពីសុខភាពកាយ សុខភាពផ្លូវចិត្តក៏សំខាន់ណាស់ដែរ ព្រោះវាជាមូលដ្ឋានគ្រឹះនៃសុភមង្គល និងស្ថិរភាពក្នុងជីវិត។ ដូច្នេះ ក្នុងនាមជាគូស្នេហ៍ យើងត្រូវចេះមើលថែគ្នា តាមដានអំពីផ្លូវចិត្តដៃគូ ដើម្បីដឹងថាគាត់មានបញ្ហាអ្វីដែលយើងអាចជួយបាន។ ឈានដល់វ័យកាន់ច្រើនបន្ទុកក៏កាន់តែច្រើនដូចគ្នា អាស្រ័យហេតុនេះមនុស្សគ្រប់គ្នាតែងតែមានវិបត្តិរៀងខ្លួន គ្រាន់តែតិច ឬច្រើនទៅតាមស្ថានភាពនិងជីវភាពរបស់ពួកគេតែប៉ុណ្ណោះ។ តាមហេតុផលនេះទំនាក់ទំនងអាចស្ថិតស្ថេរបានគឺតែងត្រូវការខ្វល់ខ្វាយពីគ្នា ការមនុស្សយល់ចិត្ត និងទុកចិត្តគឺជាអ្វីដែលគូរស្នេហ៍តែងតែចង់បាន។ បច្ចុប្បន្ននេះមានគូរស្នេហ៍មួយចំនួនត្រូវបានបែកបាក់ដោយសារតែការមិនយល់ចិត្តគ្នា និងការមិនគោរពគ្នាទៅវិញទៅមកជាដើម។ យោងតាមការបកស្រាយខាងលើ យើងសង្កេតឃើញថាភាពឯកជន និងការរៀបចំខ្លួនឱ្យបានសមរម្យរវាងគូរស្នេហ៍ពិតជាមានសារៈសំខាន់និងជះឥទ្ធិពលខ្លាំងដល់ចំណងមួយនេះ។ មិនថាគូរស្នេហ៍ដែលនៅជិតគ្នាឬក៏នៅឆ្ងាយនោះទេ ទង្វើទាំងប៉ុន្មានខាងលើនេះពិតជាចូលរួមរក្សាចំំណងគូរស្នេហ៍ឱ្យរឹងមាំ និងគង់វង្សយូរអង្វែងបាន។